ក្នុងវិចារណៈខ្មែរ ពាក្យ "សាក់" មានន័យជាស្នាមក្បាច់ក្បូរ រូប យ័ន្ត ឬអក្សរដែលចាក់ដោយម្ជុល ឬដែកស្រួច បញ្ចូលទឹកខ្មៅ ឬទឹកក្រហម ដិតជាប់នៅក្នុងសាច់ ឬជារូបសញ្ញាការពារ។ នេះបង្ហាញថា សាក់មិនមែនគ្រាន់តែជារូបភាពប៉ុណ្ណោះទេ ប៉ុន្តែជាក្បាច់ក្បូរដែលមានអត្ថន័យ និងសារៈសំខាន់ខាងផ្លូវចិត្ត និងវប្បធម៌ក្នុងការជួយការពារ។ នៅក្នុងប្រទេសកម្ពុជា សាក់រូបបុរាណបានផ្លាស់ទីពីការប្រើប្រាស់ក្នុងបរិបទបុរាណ និងសាសនាដើម្បីការពារកន្លែងសំខាន់ៗ និងមនុស្ស ទៅកាន់ការប្រើប្រាស់ជារូបសញ្ញាសិល្បៈ។ សាក់រូបបុរាណខ្មែរ និងរូបសញ្ញាការពារ គឺជាផ្នែកសំខាន់នៃប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរ ដែលបង្ហាញពីសកម្មភាពសេដ្ឋកិច្ច និងជំនឿប្រពៃណីរបស់ជនជាតិខ្មែរ។ សាក់ខ្មែរ មានប្រវត្តិចាស់ជាងហើយបានប្រើប្រាស់រយៈពេលរាប់រយឆ្នាំ ថែមទាំងត្រូវបានប្រើសម្រាប់សម្គាល់ក្រុមឬឋានៈនៅសម័យបុរាណ។ សាក់បុរាណខ្មែរមានរូបសត្វដូចជា បក្សី លើសាក់មួយមុខ ដែលមានអាយុកាលចាប់ពីសតវត្សទី ១ ឬ ២ មុនគ្រិស្តសករាជ។ រូបសញ្ញាការពារ ឬ "យ័ន្ត" គឺជារូបសញ្ញាដែលមានការគូរជាសញ្ញាសម្រាប់ការពារពីគ្រោះថ្នាក់នានា ដូចជាការបាញ់អាវុធនៅទិសទាំងដប់ដែលបានប្រើសម្រាប់មេទ័ពសម័យពីដើម។ យ័ន្តត្រូវបានគេគូរនៅលើផ្ទះ និងហាងជាច្រើន ហើយត្រូវបានគេចាក់លើស្បែករបស់អ្នកប្រយុទ្ធជាច្រើនជំនាន់តរៀងមក។ យ័ន្តមានរូបភាព ការសរសេរអក្សរ និងលេខ ដែលមានន័យផ្សេងៗគ្នា ហើយកម្រិតស្មុគស្មាញរបស់វាបង្ហាញពីកម្លាំងនៃការពារ។ អក្សរដែលសរសេរនៅលើយន្តគឺជាការរួមបញ្ចូលរវាងអក្សរសាស្ត្រ សំដៅលើសំដីសំខាន់ៗ ពីភាសាសំស្ក្រឹត បាលី និងភាសាខ្មែរ។ សាក់រូបបុរាណខ្មែរបង្ហាញពីប្រវត្តិសាស្ត្រនៃការវិវត្តន៍ និងសិល្បៈខ្មែរ ចំណែករូបសញ្ញាការពារឬយ័ន្ត ជារូបសញ្ញាដែលមានន័យសំខាន់ក្នុងការការពារ និងជំនឿប្រពៃណីខ្មែរ។ រីឯដើមកំណើតនៃសាក់រូបបុរាណខ្មែរនិងរូបសញ្ញាការពារមានដើមកំណើតពីប្រពៃណីវប្បធម៌បុរាណ និងជំនឿរបស់ជនជាតិខ្មែរ ដែលបានបង្កើតឡើងដើម្បីការពារពីអំពើអាក្រក់ និងបង្កើនស្មារតីផ្លូវចិត្ត។ ដើមកំណើតនៃសាក់យ័ន្តខ្មែរមានប្រភពចាប់ពីសម័យបុរេប្រវត្តិសាស្ត្រឬដើមសម័យលោហធាតុ ប្រមាណ ២៥០០ ទៅ ៥០០ ឆ្នាំមុនគ្រិស្តសករាជ។ នៅសម័យនោះ បុព្វបុរសជនជាតិខ្មែររស់នៅជាកុលសម្ព័ន្ធកសិករ ហើយបាននិយមការសាក់លើខ្លួនដើម្បីសម្គាល់ក្រុមជនជាតិ និងកុលសម្ព័ន្ធរបស់ខ្លួន។ ការសាក់នេះមិនត្រឹមតែជាការតុបតែងខ្លួនទេ ប៉ុន្តែមានន័យជារូបសញ្ញាការពារ និងសម្គាល់អត្តសញ្ញាណផងដែរ។ ប្រពៃណីសាក់យ័ន្តខ្មែរបានបន្តរីកចម្រើនជាមួយនឹងការលូតលាស់នៃវប្បធម៌ និងបច្ចេកវិទ្យាដូចជា ការប្រើប្រាស់យ័ន្ត (រូបសញ្ញា) ដើម្បីការពារ និងសំណាងល្អ។ រូបសញ្ញាទាំងនេះចាប់ផ្តើមពីការបង្ហាញរូបភាពនៃសត្វមានអំណាចដូចជា តោ ឬសិង្ហជាសត្វមានឫទ្ធិក្នុងការពារ និងជួយសុវត្ថិភាពដល់មនុស្ស និងកន្លែងសំខាន់ៗ។ ការបង្កើតសាក់រូបនេះមានឫសដើមពីការស្រឡាញ់ធម្មជាតិ និងការជឿជាក់លើអំណាចផ្លូវចិត្ត ដែលជារូបសញ្ញាដែលផ្ទុកអត្ថន័យការពារ និងសំណាងល្អ។ វាត្រូវបានប្រើជារូបសញ្ញាការពារក្នុងបរិបទសង្គម និងសាសនា ហើយក៏ជាទឡ្ហិករណ៍ដូចជាការដាក់រូបតោថ្មនៅក្បែរផ្លូវចូលប្រាសាទ ឬវត្ត ដើម្បីបង្ការអ្នកមានបំណងអាក្រក់ មិនឲ្យចូលមកក្នុងកន្លែងសក្តិសិទ្ធិ។ សាក់រូបបុរាណខ្មែរនេះក៏មានការរីកចម្រើនពីការបង្ហាញរូបភាពនៃចក្ខុវិញ្ញាណ និងការចងចាំតាមលំនាំបែបបុរាណ។ ណាមួយវិញទៀតសាក់យ័ន្តខ្មែរមានដើមកំណើតពីប្រពៃណីបុរាណក្នុងសម័យបុរេប្រវត្តិសាស្ត្រដែលប្រើសាក់លើខ្លួនដើម្បីសម្គាល់ក្រុម និងការពារ ហើយត្រូវបានបន្តអភិវឌ្ឍន៍ជារូបសញ្ញានៃការពង្រឹងផ្លូវចិត្ត និងលើកសំណាងល្អ ដែលបានប្រើរហូតមកដល់សម័យបច្ចុប្បន្ន។ គេអាចចាក់សាក់យ័ន្តជាមួយលោកគ្រូដែលជាប្រពៃណីចាស់មួយនៅកម្ពុជា ដែលមានប្រវត្តិរយៈពេលរាប់ពាន់ឆ្នាំ។ វាជាសិល្បៈនៃការចាក់សាក់រូបរាង ឬអក្សរតូចៗលើរាងកាយ ដើម្បីការពារ និងបង្កើនទំនុកចិត្ត ជាមួយនឹងការបញ្ចុះមន្តអាគមដែលត្រូវបានបង្រៀនពីជំនាន់មួយទៅជំនាន់មួយតាមរយៈព្រះសង្ឃ ឬគ្រូមន្តអាគម។ យ័ន្ត មានន័យ និងប្រយោជន៍ដូចជាការពារខ្លួនពីអំពើអាប ធ្មប់ និងសត្រូវ បញ្ជៀសអំពីអាវុធ និងសត្រូវ។ បច្ចុប្បន្ន យុវវ័យជាច្រើនចាប់អារម្មណ៍នឹងសាក់យ័ន្ត មិនត្រឹមតែដោយសារជំនឿនោះទេ ប៉ុន្តែក៏ដោយសារតែភាពស្រស់ស្អាត និងលក្ខណៈប្លែករបស់វា។ ទោះបីជាការចាក់សាក់យ័ន្តមានន័យសំខាន់ និងជំនឿបុរាណក៏ដោយ បច្ចុប្បន្ននេះវាក៏បានក្លាយជាសិល្បៈនិងម៉ូដមួយដែលយុវជនចូលចិត្ត និងគាំទ្រយ៉ាងខ្លាំង។ រីឯការចាក់សាក់យ័ន្តដោយ អាចារ្យអូ សាក់យ័ន្ត គឺជាការអនុវត្តន៍សាក់យ័ន្តខ្មែរដោយអ្នកជំនាញដែលមានឈ្មោះថា អាចារ្យអូ។ ការចាក់សាក់យ័ន្តរបស់អាចារ្យអូមិនត្រឹមតែជាការចាក់សាក់យន្តតាមបែបប្រពៃណីប៉ុណ្ណោះទេ តែមួយទៀតផងដែរ ក៏ជាការរក្សាអំពីជំនឿបុរាណខ្មែរ វត្ថុសក្តិសិទ្ធ។ លើសពីនេះទៀតការចាក់សាក់យ័ន្តរបស់គ្រូស្នេហ៍ គឺជាប្រពៃណីសាក់យន្តខ្មែរដែលត្រូវបានអនុវត្តដោយអ្នកមានជំនាញក្នុងវិស័យនេះ។ គាត់បានផ្តល់ការបង្រៀន និងអនុវត្តការចាក់សាក់យ័ន្តដោយផ្អែកលើប្រពៃណីបុរាណ និងវិធីនៃការគោរពវត្ថុសក្តិសិទ្ធ។ ប្រពៃណីនេះមិនត្រឹមតែជាការចាក់សាក់យន្តតែប៉ុណ្ណោះទេ ព្រមទាំងជាការបង្រៀនអំពីវប្បធម៌ និងជំនឿបុរាណខ្មែរ ដែលគ្រូស្នេហ៍បានយកចិត្តទុកដាក់ក្នុងការរក្សា។ វាជារូបសញ្ញាសាក់លើដងខ្លួន ដែលតំណាងឱ្យការពារនិងសម្គាល់ក្រុមជនជាតិ ឬកុលសម្ព័ន្ធនៅសម័យបុរាណ ឬដើមសម័យលោហធាតុ។ យ័ន្ត ៨ ទិសនេះមានន័យសំខាន់ក្នុងការការពារ និងផ្ដល់ពន្លឺដល់ជីវិត តាមទិសដៅ ៨ ទិសសំខាន់ៗ ហើយភាគច្រើនឃើញនៅកណ្តាលផ្ទះ។ ការសាក់យ័ន្ត ៨ ទិស ត្រូវបានអនុវត្តដោយជាងសាក់យន្តខ្មែរ ដែលមានជំនាញក្នុងការសាក់យ័ន្តដើមបុរាណ និងបែបសម័យថ្មី ដើម្បីផ្ដល់ការពារ និងសំណាងល្អដល់អ្នកដែលបានសាក់។ វាបានក្លាយជាវប្បធម៌ដ៏សំខាន់មួយដែលនៅតែមានការរីកចម្រើន និងផ្លាស់ប្ដូរតាមសម័យទំនើប ប៉ុន្តែរក្សាទុកនូវអត្ថន័យបុរាណដើម។ យ័ន្តមហាកម្លាំងគឺជាការបង្ហាញពីជំនឿដ៏រឹងមាំរបស់ខ្មែរលើ អំណាចអាថ៌កំបាំងនៃយ័ន្ត ដែលអាចជួយពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីប្រឈមមុខនឹងឧបសគ្គក្នុងជីវិត។ វាជាប្រភេទមន្តគាថា ដែលមានសារៈសំខាន់ក្នុងវប្បធម៌ខ្មែរ ដើម្បីផ្ដល់អំណាច និងការការពារ ព្រមទាំងជួយសំណាងល្អដល់អ្នកដែលបានសាក់ ឬបានប្រើប្រាស់។ មន្តនេះត្រូវបានបង្រៀន និងចែករំលែកតាមរយៈវីដេអូ និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីអភិរក្ស និងរក្សាទុកប្រពៃណីមន្តអាគមខ្មែរ ដែលជារឿងសំខាន់មួយក្នុងវប្បធម៌បុរាណ និងសម័យទំនើប។ យ័ន្តបំបាំងកាយ គឺជាមន្តអាគមខ្មែរបុរាណដែលមានគោលបំណងបំបាំង ឬលាក់បាំងរាងកាយពីភ្នែកសត្រូវ ឬឧបសគ្គផ្សេងៗ ដើម្បីការពារខ្លួនពីការរកឃើញ និងការវាយប្រហារ។ មន្តនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅសម័យបុរាណពេលមានសង្គ្រាម ដើម្បីជួយអ្នកប្រើប្រាស់ឲ្យមានភាពលាក់លៀម និងការពារជីវិតពីគ្រោះថ្នាក់។ អាវតេជៈ ឬអាវយ័ន្ត គឺជាប្រភេទយ័ន្តបុរាណខ្មែរមួយដែលត្រូវបានគេគូរដោយដៃលើអាវ ឬសម្លៀកបំពាក់ ដើម្បីការពារ និងផ្ដល់សំណាងល្អដល់អ្នកពាក់។ វាមានប្រវត្តិតាំងពីបុរាណ និងត្រូវបានប្រើប្រាស់ក្នុងសម័យកាលបុរាណ ដោយពាក់នៅជាប់ជាមួយសាច់កាយ ហើយនៅខាងក្រៅពាក់អាវក្រោះដែលមានការតុបតែងដោយយ័ន្ត និងព្រះគាថាពិជ័យសង្គ្រាមសុទ្ធ។ អាវតេជៈមិនត្រឹមតែជាសម្លៀកបំពាក់ប៉ុណ្ណោះទេ តែវាជាសិល្បៈបុរាណដែលមានការគូរយ័ន្តដ៏ស្មុគស្មាញ និងមានអត្ថន័យសំខាន់ក្នុងការពារពីអំពើអាក្រក់ និងបង្កើតសំណាងល្អ។ នៅសម័យថ្មីនេះ ប្រពៃណីអាវតេជៈត្រូវបានរក្សាទុក និងផ្សព្វផ្សាយតាមរយៈវីដេអូបង្រៀន និងសកម្មភាពផ្សេងៗ ដើម្បីអោយយុវជន និងសង្គមទទួលបានការយល់ដឹង និងរក្សាប្រពៃណីនេះ។ រីឯកន្សែងយន្ត គឺជាប្រភេទកន្សែង ឬខ្សែសម្រាប់ពាក់ជុំវិញខ្លួន ឬក្បាល ដែលមានការតុបតែងដោយរូបសាក់យ័ន្ត បុរាណខ្មែរ។ កន្សែងនេះមិនត្រឹមតែជាឧបករណ៍តុបតែងប៉ុណ្ណោះទេ ប៉ុន្តែមានន័យសំខាន់ក្នុងការពារ និងផ្ដល់សំណាងល្អដល់អ្នកពាក់។ វាត្រូវបានគេប្រើក្នុងពិធីបុរាណ និងជំនឿបុរាណ ដូចជា ពិធីមុនដំឡើងមេដំបូល ឬពិធីសាសនា ផ្សេងៗដែលពាក់ព័ន្ធនឹងការពារពីអសូរកាយ។ កន្សែងយ័ន្តអាចមានរូបរាងនិងរចនាប័ទ្មខុសគ្នា ដោយផ្អែកលើប្រពៃណី និងការអនុវត្តន៍របស់អ្នកចាក់សាក់ ឬអ្នកបង្រៀនយ័ន្ត។ កៈថា គឺជាប្រភេទយ័ន្តខ្មែរមួយដែលមានលក្ខណៈពិសេសក្នុងការចាក់សាក់ដោយប្រើអក្សរបុរាណ និងមន្តសព្ទ ដែលមានអត្ថន័យសំខាន់ក្នុងការពារ។ យ័ន្តអាព័ទ្ធ គឺជាប្រភេទមន្តស្បែកគង់មួយក្នុងប្រពៃណីមន្តអាគមខ្មែរ ដែលត្រូវបានគេប្រើសម្រាប់ការពារ និងបង្កើតថាមពលសុរិយមន្ត ដើម្បីការពារពីអំពើអាក្រក់ និងសត្រូវ។ វាត្រូវបានគេស្គាល់ថាជាមន្តស្បែកគង់ដែលមានភាពអស្ចារ្យ និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការប្រយុទ្ធ និងការពារខ្លួនក្នុងបរិបទបុរាណខ្មែរ។ សាកយ័ន្តនេះត្រូវបានចែកចេញជាប្រភេទផ្សេងៗគ្នាដូចជាយ័ន្តអាព័ទ្ធសត្វ រូបសត្វដែលតំណាងឲ្យថាមពលការពារ និងភាពរឹងមាំ។ យ័ន្តអាព័ទ្ធអក្សរ ប្រើអក្សរបុរាណ និងមន្តសព្ទបុរាណក្នុងការបញ្ចូលថាមពល យ័ន្តអាព័ទ្ធព្រះគោល រួមបញ្ចូលរូបព្រះ និងសញ្ញាសាសនាដើម្បីការពារជាក់លាក់ និងយ័ន្តអាព័ទ្ធទិសទាំង ៨ បង្ហាញទិសទាំង ៨ ដើម្បីការពារ ពីគ្រោះថ្នាក់ពីគ្រប់ទិសដៅ។ យ័ន្តនេះប្រើនៅពេលដែលត្រូវការការពារពីសត្រូវ ឬអំពើអាក្រក់ ពេលចូលទៅក្នុងស្ថានភាពដែលមានហានិភ័យ ឧទាហរណ៍ដូចជាការធ្វើដំណើរ ឬការប្រយុទ្ធ។ ពេលធ្វើពិធីបុរាណ ឬពិធីសាសនា ដើម្បីទទួលបានសំណាង និងការពារសុវត្ថិភាព នៅពេលដែលត្រូវការថាមពលបារមីដើម្បីជួយការពារជីវិតពីអារក្ស និងថាមពលអវិជ្ជមានផ្សេងៗ។ រីឯយ័ន្តមហាសំកាំង គឺជាមន្តអាគមខ្មែរមួយដែលមានប្រយោជន៍ខ្លាំងក្នុងការពារពីសត្រូវ និងអំពើអាក្រក់។ មន្តនេះត្រូវបានប្រើប្រាស់សម្រាប់សូត្រសំកាំងអាវុធ ដើម្បីបង្កើតថាមពលការពារ និងសំកាំងដៃ ឬថាមពលសម្រាប់ការប្រយុទ្ធក្នុងសង្គ្រាម។ ជាមន្តមហាសំកាំងនេះមានប្រវត្តិចាស់ និងត្រូវបានគេគោរពយ៉ាងខ្លាំង ដោយជឿជាក់ថាមានសិទ្ធិពិសេសក្នុងការពារជីវិត និងបំបាត់គ្រោះថ្នាក់។ ម្យ៉ាងវិញទៀតមន្តសណ្ដំ គឺជាប្រភេទមន្តបុរាណខ្មែរមួយ ដែលមានលក្ខណៈជាសំណុំមន្តសព្ទ ឬពាក្យបញ្ចូលជាច្រើនដែលត្រូវបានប្រើប្រាស់ជារួមក្នុងពិធីបុរាណ ឬពិធីសាសនា ដើម្បីបង្កើតថាមពលការពារ សំណាង។ វាជាផ្នែកមួយនៃប្រពៃណីមន្តអាគមខ្មែរ ដែលត្រូវបានអនុវត្តដោយអ្នកមានជំនាញ ដែលមានដូចជា អាចារ្យ ដើម្បីបង្កើតថាមពលបារមី និងការពារជីវិត។ សាក់យ័ន្តទាំងនេះក៏មានប្រើក្នុងអាថ័ន្តដែរ ហើយល្បីស័ក្តិសិទ្ធតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ សរុបមកអំពីការសាក់យ័ន្តខ្មែរ គឺជាប្រពៃណីបុរាណខ្មែរមួយដែលជារូបសញ្ញា ឬមន្តសព្ទបុរាណ ដែលត្រូវបានចាក់សាក់លើរាងកាយ ឬវត្ថុ ដើម្បីផ្ដល់ថាមពលការពារ សំណាងល្អ និងអំណាចបារមី។ ការសាក់យ័ន្តទាំងនេះមានអត្ថន័យក្នុងការការពារ បង្កើតសំណាងល្អ ផ្ដល់ថាមពលបារមីនិងជា សញ្ញាវប្បធម៌ និងការគោរពប្រពៃណីបុរាណខ្មែរ។